ប្រព័ន្ធអប់រំនៅកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំមួយ គឺ គម្លាតរវាងអ្វីដែលនិស្សិតរៀននៅសាលា និងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។ និស្សិតជាច្រើនបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាដោយមានចំណេះដឹងទ្រឹស្តីច្រើន ប៉ុន្តែខ្វះខាតនូវជំនាញជាក់ស្តែង និងបទពិសោធន៍ដែលនិយោជកត្រូវការ។ បញ្ហានេះកំពុងក្លាយជាកង្វល់ដ៏ធំសម្រាប់ទាំងនិស្សិត គ្រួសារ និងប្រទេសជាតិទាំងមូល។ ព្រោះវាប៉ះពាល់ដល់ឱកាសការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច។ គម្លាតរវាងការសិក្សាក្នុងសាលា និងតម្រូវការការងារជាក់ស្តែងមានលក្ខណៈចម្រុះ និងទូលំទូលាយ។ ទីមួយគឺ កម្មវិធីសិក្សាមិនទាន់សម័យ។ សាលារៀន និងសាកលវិទ្យាល័យមួយចំនួននៅតែប្រើប្រាស់កម្មវិធីសិក្សាដែលលែងសូវស៊ីជម្រៅជាមួយការវិវត្តន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងតម្រូវការទីផ្សារ។ ឧទាហរណ៍ និស្សិតរៀនទ្រឹស្តីចាស់ៗ ប៉ុន្តែខ្វះការបណ្តុះបណ្តាលលើបច្ចេកវិទ្យាចុងក្រោយបង្អស់។ បន្ទាប់មកគឺ កង្វះជំនាញជាក់ស្តែង។ និស្សិតជាច្រើនខ្វះបទពិសោធន៍ក្នុងការអនុវត្តចំណេះដឹងទ្រឹស្តីទៅជាការងារជាក់ស្តែង។ ពួកគេអាចយល់ដឹងពីគោលការណ៍មូលដ្ឋាន ប៉ុន្តែមិនទាន់ចេះដោះស្រាយបញ្ហាជាក់ស្តែង។ ឬប្រើប្រាស់ឧបករណ៍ឧស្សាហកម្មប្រកបដោយប្រសិទ្ធភាពនោះទេ។ នេះធ្វើឱ្យពួកគេមានការលំបាកក្នុងការសម្របខ្លួនទៅនឹងបរិយាកាសការងារថ្មី។ មួយវិញទៀត កង្វះជំនាញ Soft Skills ក៏ជាបញ្ហាធំផងដែរ។ ជំនាញដូចជា ទំនាក់ទំនង ការធ្វើការងារជាក្រុម ការដោះស្រាយបញ្ហា ការគិតបែបវិភាគ និងភាពជាអ្នកដឹកនាំ គឺមានសារៈសំខាន់ណាស់នៅក្នុងបរិយាកាសការងារបច្ចុប្បន្ន។ ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធអប់រំនៅតែមិនទាន់ផ្តល់ការបណ្តុះបណ្តាលគ្រប់គ្រាន់លើជំនាញទាំងនេះ។ ក្រៅពីនេះ ការបណ្តុះបណ្តាលរបស់គ្រូបង្រៀននៅមានកម្រិតផងដែរ។ គ្រូបង្រៀនមួយចំនួនប្រហែលជាមិនមានបទពិសោធន៍ការងារជាក់ស្តែងគ្រប់គ្រាន់នៅក្នុងវិស័យឧស្សាហកម្មផ្ទាល់ ដើម្បីអាចបង្រៀននិស្សិតនូវអ្វីដែលទីផ្សារការងារត្រូវការ។ ពួកគាត់ភាគច្រើនមានចំណេះដឹងទ្រឹស្តី ប៉ុន្តែខ្វះបទពិសោធន៍អនុវត្តជាក់ស្តែង។ កង្វះសម្ភារៈបរិក្ខារ និងមន្ទីរពិសោធន៍ ក៏ជាកត្តាដែលរួមចំណែកដល់គម្លាតនេះផងដែរ។ ស្ថាប័នអប់រំជាច្រើនមិនមានសម្ភារៈបរិក្ខារទំនើបៗគ្រប់គ្រាន់សម្រាប់ឱ្យនិស្សិតធ្វើការអនុវត្តជាក់ស្តែង។ នេះធ្វើឱ្យពួកគេមិនអាចរៀនសូត្រពីបទពិសោធន៍ពិតប្រាកដ។ ជាចុងក្រោយ ការខ្វះកិច្ចសហការរវាងស្ថាប័នអប់រំ និងឧស្សាហកម្ម គឺជាឫសគល់នៃបញ្ហានេះ។ ក្រុមហ៊ុននានាមិនសូវបានចូលរួមក្នុងការរៀបចំកម្មវិធីសិក្សា ឬផ្តល់ឱកាសកម្មសិក្សាដល់និស្សិតឡើយ។ ការប្រាស្រ័យទាក់ទងគ្នារវាងភាគីទាំងពីរនៅមានកម្រិត ដែលធ្វើឱ្យស្ថាប័នអប់រំមិនទាន់អាចឆ្លើយតបបានទាន់ពេលវេលាចំពោះការវិវត្តន៍នៃតម្រូវការទីផ្សារការងារ។ ផលប៉ះពាល់នៃគម្លាតរវាងការសិក្សាក្នុងសាលា និងតម្រូវការការងារជាក់ស្តែងមានលក្ខណៈធំធេង និងប៉ះពាល់ដល់គ្រប់ភាគីពាក់ព័ន្ធ។ ទីមួយគឺ អត្រាគ្មានការងារធ្វើខ្ពស់ក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សា។ ទោះបីជាមានសញ្ញាបត្រក៏ដោយ ក៏និស្សិតជាច្រើននៅតែពិបាកស្វែងរកការងារដែលត្រឹមត្រូវតាមជំនាញរបស់ខ្លួន។ ពួកគេអាចចំណាយពេលយូរក្នុងការស្វែងរកការងារ ឬត្រូវបង្ខំចិត្តទទួលយកការងារដែលមិនទាក់ទងនឹងមុខជំនាញរបស់ពួកគេ។ បន្ទាប់មកគឺ និយោជកពិបាករកបុគ្គលិកដែលមានសមត្ថភាព។ ក្រុមហ៊ុនជាច្រើនបានត្អូញត្អែរថាពួកគេពិបាកស្វែងរកបុគ្គលិកដែលមានជំនាញគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់ក្រុមហ៊ុន។ នេះធ្វើឱ្យពួកគេត្រូវចំណាយពេលវេលា និងថវិកាបន្ថែមលើការបណ្តុះបណ្តាលបុគ្គលិកថ្មី។ មួយវិញទៀត ការថយចុះផលិតភាពការងារ ក៏ជាផលប៉ះពាល់មួយផងដែរ។ នៅពេលបុគ្គលិកខ្វះជំនាញជាក់ស្តែង ពួកគេមិនអាចបំពេញការងារបានប្រកបដោយប្រសិទ្ធភាព ដែលនាំឱ្យផលិតភាពការងារសរុបថយចុះ។ គម្លាតនេះក៏ប៉ះពាល់ដល់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផងដែរ។ កម្លាំងពលកម្មដែលមិនមានជំនាញគ្រប់គ្រាន់នឹងរារាំងការរីកចម្រើនរបស់ឧស្សាហកម្ម និងធ្វើឱ្យប្រទេសជាតិបាត់បង់ឱកាសក្នុងការទាក់ទាញការវិនិយោគ។ លើសពីនេះទៅទៀត វាអាចបង្កើន ភាពអត់ការងារធ្វើដោយសារជំនាញមិនស៊ីគ្នា ។ នេះមានន័យថា មានការងារទំនេរ ប៉ុន្តែគ្មានបុគ្គលិកដែលមានជំនាញត្រឹមត្រូវដើម្បីបំពេញការងារទាំងនោះ។ ផលប៉ះពាល់ក៏កើតមានលើ ទំនុកចិត្តរបស់និស្សិត ផងដែរ។ នៅពេលពួកគេពិបាកស្វែងរកការងារ ឬឃើញថាចំណេះដឹងដែលខ្លួនបានរៀនមិនត្រូវនឹងតម្រូវការជាក់ស្តែង វាអាចធ្វើឱ្យពួកគេបាត់បង់ទំនុកចិត្តលើខ្លួនឯង និងប្រព័ន្ធអប់រំ។ ជាចុងក្រោយ គម្លាតនេះអាចនាំឱ្យមាន ការចំណាកស្រុកនៃទេពកោសល្យ។ និស្សិតដែលមានសមត្ថភាពខ្ពស់អាចនឹងជ្រើសរើសទៅស្វែងរកការងារនៅបរទេស ប្រសិនបើពួកគេមិនអាចរកការងារសមរម្យនៅប្រទេសកំណើតរបស់ពួកគេបាន។ ដើម្បីកាត់បន្ថយគម្លាតដ៏ធំនេះ ចាំបាច់ត្រូវមានកិច្ចសហការ និងការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ។ ទីមួយគឺ ការកែសម្រួលកម្មវិធីសិក្សា ស្ថាប័នអប់រំត្រូវតែពិនិត្យ និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាជាប្រចាំដើម្បីឱ្យស្របទៅនឹងតម្រូវការទីផ្សារការងារ។ នេះអាចធ្វើឡើងដោយមានការចូលរួមពីតំណាងក្រុមហ៊ុន និងអ្នកជំនាញក្នុងវិស័យឧស្សាហកម្ម។ បន្ទាប់មកគឺ ការពង្រឹងការបណ្តុះបណ្តាលជំនាញជាក់ស្តែង។ សាលារៀនគួរតែបង្កើនម៉ោងសិក្សាផ្នែកអនុវត្តជាក់ស្តែង និងជំរុញឱ្យមានកម្មសិក្សាច្រើនឡើង។ ការផ្តល់ឱកាសឱ្យនិស្សិតបានធ្វើការផ្ទាល់នៅក្នុងក្រុមហ៊ុន នឹងជួយឱ្យពួកគេទទួលបានបទពិសោធន៍ពិតប្រាកដ។ មួយវិញទៀត ការអភិវឌ្ឍជំនាញ soft skill គឺជាកត្តាចាំបាច់។ ស្ថាប័នអប់រំគួរតែបញ្ចូលមុខវិជ្ជា ឬសកម្មភាពនានាដែលជួយអភិវឌ្ឍជំនាញទន់ ដូចជា ការធ្វើបទបង្ហាញ ការធ្វើការងារជាក្រុម និងការដោះស្រាយបញ្ហា។ លើកទឹកចិត្តនិស្សិត និងបុគ្គលិកឱ្យបន្តរៀនសូត្រ និងអភិវឌ្ឍជំនាញថ្មីៗជាបន្តបន្ទាប់ ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃបច្ចេកវិទ្យា និងតម្រូវការការងារ។ ផ្តល់ការបណ្តុះបណ្តាលលើជំនាញឌីជីថលសំខាន់ៗ ដែលទីផ្សារការងារបច្ចុប្បន្ន និងអនាគតត្រូវការខ្ពស់ ក្នុងនោះ មានដូចជា ការវិភាគទិន្នន័យ បញ្ញាសិប្បនិម្មិត និងសន្តិសុខព័ត៌មានវិទ្យា។ ផ្តល់ការប្រឹក្សាអាជីព និងព័ត៌មានទីផ្សារការងារដល់សិស្សនិស្សិតតាំងពីដំណាក់កាលដំបូងនៃការសិក្សា ដើម្បីឱ្យពួកគេជ្រើសរើសជំនាញបានត្រឹមត្រូវតាមចំណង់ចំណូលចិត្ត និងតម្រូវការទីផ្សារ។ បណ្តុះស្មារតីសហគ្រិនដល់និស្សិត ដើម្បីឱ្យពួកគេអាចបង្កើតការងារដោយខ្លួនឯង កាត់បន្ថយការពឹងផ្អែកលើទីផ្សារការងារដែលមានកម្រិត។ បង្កើតមជ្ឈមណ្ឌលដែលផ្តល់ការបណ្តុះបណ្តាលជំនាញជាក់លាក់ និងមានការទទួលស្គាល់ពីឧស្សាហកម្ម ដើម្បីបង្កើនគុណភាពកម្លាំងពលកម្ម។ បង្កើត និងអនុវត្តស្តង់ដារគុណភាពអប់រំខ្ពស់សម្រាប់គ្រប់ស្ថាប័នអប់រំ ដើម្បីធានាថាការអប់រំដែលផ្តល់ឱ្យមានភាពស៊ីជម្រៅជាមួយតម្រូវការទីផ្សារ។ ប្រមូល និងវិភាគទិន្នន័យស្តីពីតម្រូវការជំនាញក្នុងទីផ្សារការងារជាប្រចាំ ដើម្បីឱ្យស្ថាប័នអប់រំអាចកែសម្រួលកម្មវិធីសិក្សាបានទាន់ពេល។ ការបណ្តុះបណ្តាលគ្រូបង្រៀន ក៏មានសារៈសំខាន់ផងដែរ គ្រូបង្រៀនគួរតែត្រូវបានផ្តល់ឱកាសឱ្យទៅបណ្តុះបណ្តាល ឬធ្វើកម្មសិក្សានៅក្នុងក្រុមហ៊ុន ដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែង និងយល់ដឹងពីការវិវត្តន៍ចុងក្រោយបង្អស់ក្នុងវិស័យរបស់ពួកគេ។ ម្យ៉ាងវិញទៀតការវិនិយោគលើសម្ភារៈបរិក្ខារ គឺជាចំណុចគន្លឹះមួយទៀត។ រដ្ឋាភិបាល និងស្ថាប័នអប់រំគួរតែវិនិយោគលើការទិញសម្ភារៈបរិក្ខារ មន្ទីរពិសោធន៍ និងបច្ចេកវិទ្យាទំនើបៗ ដើម្បីឱ្យនិស្សិតអាចអនុវត្តបានត្រឹមត្រូវ។ ជាចុងក្រោយ ការពង្រឹងកិច្ចសហការរវាងស្ថាប័នអប់រំ និងវិស័យឯកជន គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុត។ គួរមានវេទិកាជាទៀងទាត់សម្រាប់ភាគីទាំងពីរដើម្បីពិភាក្សា និងផ្លាស់ប្តូរគំនិត។ ក្រុមហ៊ុនអាចចូលរួមក្នុងការរៀបចំកម្មវិធីសិក្សា ផ្តល់ឱកាសកម្មសិក្សា និងផ្តល់មតិកែលម្អលើសមត្ថភាពរបស់និស្សិត។ ការបង្កើតកម្មវិធីសិក្សាដែលមានលក្ខណៈជា ការអប់រំវិជ្ជាជីវៈ និងបណ្តុះបណ្តាលបច្ចេកទេស ក៏អាចជួយបំពេញគម្លាតនេះបានផងដែរ ដោយផ្តោតលើជំនាញជាក់ស្តែងដែលទីផ្សារត្រូវការភ្លាមៗ។ ការកាត់បន្ថយគម្លាតនេះមិនមែនជាការងារងាយស្រួលនោះទេ ប៉ុន្តែវាជាការវិនិយោគដ៏សំខាន់សម្រាប់អនាគតនៃកម្លាំងពលកម្មកម្ពុជា។